របាំអប្សរា គឺជាទម្រង់របាំបុរាណខ្មែរដ៏ល្បីល្បាញបំផុតមួយ ដែលតំណាងឱ្យភាពរុងរឿងនៃវប្បធម៌ និងសិល្បៈខ្មែរ។ របាំនេះត្រូវបានបង្កើតឡើងតាមព្រះរាជតម្រិះរបស់ព្រះនាយិកាសាលាសុធារស ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ព្រះនាម «សម្តេចព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌ» ជាព្រះអនុជនៃព្រះបាទនរោត្តម សុរាម្រឹត។ របាំនេះត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជា "ព្រលឹងនៃកម្ពុជា" ហើយត្រូវបានចុះបញ្ជីជា បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ កាលពីឆ្នាំ ២០០៣។ របាំអប្សរាមានឫសគល់យ៉ាងជ្រៅនៅក្នុងទេវកថាហិណ្ឌូ និងព្រះពុទ្ធសាសនា ដែលជាជំនឿដ៏សំខាន់នៅក្នុងអាណាចក្រខ្មែរបុរាណ។ ចំពោះ ពាក្យ "អប្សរា" មកពីភាសាសំស្ក្រឹត ដែលមានន័យថា "នារីទេពធីតា" ឬ "ស្រីសួគ៌"។ រីឯ រូបចម្លាក់អប្សរាត្រូវបានគេរកឃើញយ៉ាងច្រើននៅលើជញ្ជាំងប្រាសាទបុរាណខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត និងបាយ័ន តាំងពីសតវត្សរ៍ទី ៧ មកម្ល៉េះ។ ចម្លាក់ទាំងនេះមិនត្រឹមតែបង្ហាញពីសម្រស់ដ៏ល្វត់ល្វន់របស់ទេពអប្សរប៉ុណ្ណោះទេ ប៉ុន្តែក៏បានកត់ត្រានូវក្បាច់រាំបុរាណជាច្រើនដែលបានបម្រើជាមូលដ្ឋានគ្រឹះសម្រាប់របាំនាពេលបច្ចុប្បន្ន។ នេះបញ្ជាក់ថា វាមានវត្តមាននៅក្នុងវប្បធម៌ខ្មែរតាំងពីយូរលង់ណាស់មកហើយ ហើយត្រូវបានសម្តែងក្នុងពិធីសាសនា ព្រះរាជពិធី និងការកម្សាន្តសម្រាប់ព្រះរាជា និងមន្ត្រីជាន់ខ្ពស់។ គេធ្វើឡើងដើម្បីឧទ្ទិសថ្វាយដល់អាទិទេព និងសូមពរជ័យដល់ព្រះរាជាណាចក្រ។ របាំអប្សរាដែលយើងឃើញសព្វថ្ងៃនេះ មិនមែនជាការចម្លងតាមចម្លាក់ទាំងស្រុងនោះទេ។ វាត្រូវបានរៀបចំ និងអភិវឌ្ឍន៍ឡើងវិញដោយ សម្តេចព្រះមហាក្សត្រី នរោត្តម កុសុមៈ នារីរ័ត្ន សិរីវឌ្ឍនា ដែលជា ព្រះមាតាព្រះមហាក្សត្របច្ចុប្បន្ន នៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៤០ និង ១៩៥០។ ព្រះអង្គបានខិតខំប្រមូលផ្តុំក្បាច់រាំបុរាណដែលបាត់បង់ និងកែច្នៃបន្ថែម ដើម្បីឱ្យរបាំនេះមានជីវិតឡើងវិញក្នុងទម្រង់ដែលយើងបានស្គាល់សព្វថ្ងៃ។ ការរៀបចំនេះបានរួមបញ្ចូលទាំងការរៀបចំសម្លៀកបំពាក់ គ្រឿងអលង្ការ និងរបៀបសម្តែងឱ្យស្របតាមក្បាច់បុរាណ និងសោភ័ណភាពសិល្បៈ។ របាំអប្សរាមានលក្ខណៈពិសេស និងភាពទាក់ទាញជាច្រើន ដែលធ្វើឱ្យវាលេចធ្លោពីរបាំដទៃ។ ជាទូទៅ អ្នករាំគឺជា នារីក្រមុំ ដែលត្រូវបានជ្រើសរើសដោយយកចិត្តទុកដាក់បំផុតទៅលើចរិតលក្ខណៈ។ ពួកគេត្រូវមានរូបរាងស្រឡូន សម្បុរស្រស់ស្អាត ទឹកមុខទន់ភ្លន់ និងមានភាពបត់បែនល្អ។ អ្នករាំត្រូវឆ្លងកាត់ការហ្វឹកហាត់យ៉ាងហ្មត់ចត់ជាច្រើនឆ្នាំ ដើម្បីឱ្យសម្រេចបាននូវភាពទន់ភ្លន់ និងស្ទាត់ជំនាញក្នុងគ្រប់ចលនា។ ចំនួនអ្នករាំអាចមានពីម្នាក់ ដែលតំណាងជា "នាងអប្សរា" ឯក ឬច្រើននាក់ រហូតដល់រាប់សិបនាក់។ យើងក្រឡេកទៅមើល ក្បាច់រាំរបាំអប្សរាវិញ មានភាព យឺតៗ ល្វត់ល្វន់ និង ទន់ភ្លន់។ គ្រប់ចលនានៃដៃ ម្រាមដៃ ក្បាល ដងខ្លួន និងជើង សុទ្ធតែមានអត្ថន័យនិមិត្តរូប និងមានលក្ខណៈពិសេសរៀងៗខ្លួន។ ចលនានីមួយៗត្រូវបានគេជឿថា យកតម្រាប់តាមក្បាច់របស់ទេពអប្សរាដែលកំពុងរាំនៅលើឋានសួគ៌ ឬចលនានៃធម្មជាតិ ដូចជាការរីកនៃផ្កា ការហោះហើររបស់សត្វស្លាប ឬចលនានៃខ្យល់។ ដូច្នេះហើយ ក្បាច់ម្រាមដៃ គឺជាចំណុចសំខាន់បំផុតមួយនៃរបាំនេះ ដែលទាមទារការហ្វឹកហាត់ជាច្រើនឆ្នាំដើម្បីសម្រេចបានភាពបត់បែន និងទន់ភ្លន់ល្អឥតខ្ចោះ។ ម្រាមដៃនីមួយៗត្រូវបានពត់ទៅក្រោយរហូតដល់ផុតជិតដល់កដៃ ដែលបង្កើតបានជាក្បាច់ដ៏ស្រស់ស្អាតប្លែកភ្នែក។ កាយវិការម្រាមដៃនីមួយៗនៅក្នុងរបាំនេះសុទ្ធតែមានអត្ថន័យនៅពីក្រោយវា។ ចំណែកឯ ចលនាដងខ្លួន និងក្បាល អ្នករាំត្រូវរក្សាលំនឹងដងខ្លួន និងក្បាលឱ្យត្រង់ ប៉ុន្តែមានភាពយឺតយ៉ាវ និងបត់បែនបន្តិចម្ដងៗ តាមចង្វាក់ភ្លេង។ មួយវិញទៀត ឈុតរបាំអប្សរា និងគ្រឿងលម្អត្រូវមានលក្ខណៈ ប្រណីត ស្រស់ស្អាត ដើម្បីទាក់ទាញភ្នែក ឬចិត្ត។ អ្នករាំស្លៀកពាក់អាវទ្រនាប់គ្មានដៃ ដែលតុបតែងដោយរំយោលនៅស្មា ខ្សែខ្លួន ភ្លុកដំរី និងសំពត់ហូលផ្នត់មាស ឬប្រាក់។ នៅលើក្បាល មានពាក់ មកុដមាសដ៏ល្អវិចិត្រ ដែលមានរាងដូចកំពូលប្រាសាទ ឬរាងដូចស្លឹកឈើ ដែលតំណាងឱ្យភាពថ្លៃថ្នូរ។ ដៃ និងកជើងត្រូវបានតុបតែងដោយ គ្រឿងអលង្ការមាស ដូចជា កងដៃ កងជើង ខ្សែរឹតក្បាច់ផ្សេងៗទៀត និងបន្តោងក។ គ្រឿងលម្អទាំងនេះមិនត្រឹមតែជួយឱ្យអ្នករាំមើលទៅដូចជាទេពធីតាចុះពីឋានសួគ៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបង្កើនសោភ័ណភាពនៃក្បាច់រាំថែមទៀតផង។ បន្ថែមលើសពីនេះទៀត ក៏ត្រូវបានអមដោយ វង់ភ្លេងពិណពាទ្យ ដែលជាវង់ភ្លេងប្រពៃណីខ្មែរដ៏ចំណាស់។ បន្ទាប់មក ក៏មានឧបករណ៍សំខាន់ៗក្នុងវង់ភ្លេងនេះផងដែរដូចជា រនាតឯក រនាតធុង គងធំ ស្រឡៃ ត្រល់ ទ្រ និងស្គរ។ សម្រាប់ចង្វាក់ភ្លេងត្រូវមានលក្ខណៈយឺតៗ មួយៗ និងពីរោះរណ្តំ ដែលត្រូវគ្នាទៅនឹងចលនារបាំដ៏ល្វត់ល្វន់របស់អ្នករាំ។ ភ្លេងនេះជួយបង្កើតបរិយាកាសអាថ៌កំបាំង និងស័ក្តិសិទ្ធិ នាំអារម្មណ៍អ្នកទស្សនាឲ្យមើលទៅនារីរាំ ដូចជាមកពីឋានសួគ៌នៃទេវតា។ អត្ថន័យនៃការសម្តែងនេះ មិនមែនគ្រាន់តែជាការសម្តែងសិល្បៈធម្មតានោះទេ ប៉ុន្តែវាក៏មានអត្ថន័យជ្រាលជ្រៅខាងសាសនា និងវប្បធម៌ផងដែរ។ ជាពិសេសជាការឧទ្ទិសថ្វាយបង្គំដល់អាទិទេព ក្នុងការបង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិ និងការឆ្លុះបញ្ចាំងពីតម្លៃសោភ័ណភាពរបស់ខ្មែរ។ រាល់ក្បាច់រាំ និងកាយវិការសុទ្ធតែមានបង្កប់នូវរឿងរ៉ាវ ជំនឿ និងទស្សនៈពីបុរាណ។ របាំអប្សរាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអត្តសញ្ញាណជាតិខ្មែរ និងជាមោទកភាពរបស់ប្រជាជនកម្ពុជា។ មរតកវប្បធម៌ដ៏មានតម្លៃមួយនេះ វាជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌវប្បធម៌ខ្មែរ ដែលបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ។ ឯ ការចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដោយអង្គការយូណេស្កូ កាន់តែបញ្ជាក់ពីតម្លៃរបស់វាទៅកាន់ពិភពលោក ឲ្យបានស្គាល់ពីរបាំនេះ។ ម្យ៉ាងទៀត របាំនេះក៏បានក្លាយជាទិសដៅទាក់ទាញទេសចរណ៍ដ៏សំខាន់មួយ ដែលបានរួមជាចំណែកមួយដែរដល់វិស័យទេសចរណ៍របស់កម្ពុជា។ ភ្ញៀវទេសចរជាច្រើនបានមកទស្សនាប្រទេសកម្ពុជា ដើម្បីបានទស្សនារបាំអប្សរាឲ្យបានផ្ទាល់ភ្នែកម្តង។ អ្វីដែលកាន់តែពិសេស របាំអប្សរាជាមោទកភាពជាតិមួយសម្រាប់ប្រជាជនខ្មែរទាំងមូល ដែលបង្ហាញពីភាពចំណាន និងភាពច្នៃប្រឌិតរបស់បុព្វបុរសខ្មែរក្នុងការបង្កើតសិល្បៈដ៏វិចិត្រ។ បើនិយាយពី បច្ចុប្បន្នវិញ មានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាពីសំណាក់រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីថែរក្សា និងបណ្តុះបណ្តាលអ្នករបាំជំនាន់ក្រោយ។ នៅតាមសាលាមធ្យមសិក្សាវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅតែបន្តបង្រៀនរបាំនេះយ៉ាងខ្ជាប់ខ្ជួនទៅដល់យុវជនជំនាន់ក្រោយ ដើម្បីធានាថា មរតកដ៏មានតម្លៃនេះនៅតែបន្តគង់វង្ស និងរីកចម្រើនទៅថ្ងៃអនាគត។